សុភាសិតខ្មែរដ៏មានអត្ថន័យជ្រាលជ្រៅ ចំណីក្រពះគឺជាអាហារ ចំណីប្រាជ្ញាគឺជាសៀវភៅ នេះបានលើកឡើងពីសារៈសំខាន់នៃតម្រូវការមូលដ្ឋានពីរយ៉ាងសម្រាប់ជីវិតមនុស្ស តម្រូវការខាងរូបកាយ និង តម្រូវការខាងបញ្ញាស្មារតី ដោយប្រៀបធៀបយ៉ាងស៊ីជម្រៅ។ ផ្នែកដំបូងនៃសុភាសិតខ្មែរនេះ ចំណីក្រពះគឺជាអាហារ បង្ហាញយ៉ាងច្បាស់ថា អាហារគឺជាកត្តាចាំបាច់ដាច់ខាតសម្រាប់ទ្រទ្រង់អត្ថិភាពនៃរូបកាយមនុស្ស។ ការប្រៀបធៀបនេះបញ្ជាក់ថា អាហារមានតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការ និងការរស់រានមានជីវិតរបស់យើង។ ក្រពះរបស់យើង ដែលជាសរីរាង្គដ៏សំខាន់ក្នុងប្រព័ន្ធរំលាយអាហារ ត្រូវការអាហារដើម្បីបំពេញមុខងារជាច្រើន ដូចជា ប្រភពថាមពលដ៏សំខាន់ ពង្រឹងកម្លាំងកាយ និងលូតលាស់ ហើយទ្រទ្រង់ដំណើរការប្រព័ន្ធរាងកាយ។ អាហារគឺជា ឥន្ធនៈ ដ៏សំខាន់បំផុតដែលរាងកាយរបស់យើងប្រើប្រាស់ដើម្បីបង្កើត ថាមពល។ ថាមពលនេះមានសារៈសំខាន់ណាស់សម្រាប់ដំណើរការជីវិតទាំងមូលរបស់យើង ទាំងសកម្មភាពដែលយើងមើលឃើញ និងសកម្មភាពដែលមើលមិនឃើញ។ ថាមពលដែលបានមកពីអាហារអនុញ្ញាតឱ្យយើងអាចធ្វើសកម្មភាពប្រចាំថ្ងៃបានយ៉ាងរឹងមាំ។ មិនថាជា ការដើរ ការរត់ ការធ្វើការងារ ប្រចាំថ្ងៃ ការសិក្សា ឬ ការលេងកីឡា នោះទេ សុទ្ធតែតម្រូវឱ្យមានការប្រើប្រាស់ថាមពលពីអាហារ។ បើគ្មានថាមពលគ្រប់គ្រាន់ យើងនឹងមានអារម្មណ៍អស់កម្លាំង គ្មានកម្លាំងកាយ ហើយមិនអាចបំពេញកិច្ចការទាំងនេះបានឡើយ។ ក្រៅពីសកម្មភាពខាងក្រៅ ថាមពលដែលបានមកពីអាហារក៏ចាំបាច់សម្រាប់ដំណើរការជីវិតដ៏ស្មុគស្មាញដែលកើតឡើងនៅក្នុងខ្លួនយើងជានិច្ច ទោះបីជាយើងមិនបានដឹងខ្លួនក៏ដោយ។ ឧទាហរណ៍ដូចជា ការដកដង្ហើម បេះដូងលោត ដើម្បីបូមឈាម ការគិត និងដំណើរការខួរក្បាលផ្សេងៗ រួមទាំងការ រក្សាសីតុណ្ហភាពរាងកាយ ឱ្យនៅថេរ។ អាហារមិនត្រឹមតែជាប្រភពថាមពលប៉ុណ្ណោះទេ តែថែមទាំងជាឃ្លាំងផ្ទុក សារធាតុចិញ្ចឹម ដ៏សម្បូរបែបដែលចាំបាច់បំផុតសម្រាប់សុខភាព និងការអភិវឌ្ឍរាងកាយទាំងមូល។ សារធាតុចិញ្ចឹមទាំងនេះរួមមាន ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ វីតាមីន និងជាតិរ៉ែ ដែលនីមួយៗមានតួនាទីជាក់លាក់ សម្រាប់ការលូតលាស់នៃកោសិកា សាច់ដុំ និងឆ្អឹង ហើយការជួសជុលកោសិកា និងបង្កើនប្រព័ន្ធភាពស៊ាំ។ អាហារដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍរាងកាយ ជាពិសេសចំពោះ កុមារ និងយុវវ័យ ដែលកំពុងស្ថិតក្នុងវ័យលូតលាស់ខ្លាំងនិងមនុស្សចាស់ដែលមានភាពទន់ខ្សោយ។ អាហារផ្តល់នូវ គ្រឹះ ដ៏ចាំបាច់ដើម្បីកសាង និងពង្រីកជាលិកាផ្សេងៗក្នុងរាងកាយ។ ប្រូតេអ៊ីន គឺជាឧទាហរណ៍ដ៏សំខាន់មួយនៃសារធាតុចិញ្ចឹមដែលចាំបាច់បំផុតសម្រាប់ការបង្កើត សាច់ដុំ ដ៏រឹងមាំ និង កោសិកាថ្មីៗ ទូទាំងរាងកាយ។ ក្រៅពីប្រូតេអ៊ីន ជាតិរ៉ែដូចជា កាល់ស្យូម និងផូស្វ័រ ក៏មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ និងពង្រឹង ឆ្អឹង ឱ្យរឹងមាំផងដែរ។ វីតាមីនមួយចំនួនដូចជា វីតាមីន D ក៏ដើរតួនាទីជួយដល់ការស្រូបយកកាល់ស្យូមនេះ។ ការទទួលទានអាហារគ្រប់គ្រាន់ និងមានតុល្យភាព ធានាថារាងកាយមានសម្ភារៈគ្រប់គ្រាន់ដើម្បីអភិវឌ្ឍបានពេញលេញតាមសក្តានុពលរបស់វា។ ចំពោះមនុស្សធំ អាហារជួយ ជួសជុលកោសិកា ដែលខូចខាត ឬបាត់បង់ជារៀងរាល់ថ្ងៃ។ វាក៏ជួយ ពង្រឹងសាច់ដុំ ឱ្យនៅរឹងមាំ និងសំខាន់បំផុតគឺ បង្កើនប្រព័ន្ធភាពស៊ាំ របស់រាងកាយ។ ប្រព័ន្ធភាពស៊ាំដ៏រឹងមាំជួយឱ្យរាងកាយ ធន់នឹងជំងឺ ការឆ្លងមេរោគ និងអាចប្រយុទ្ធប្រឆាំងនឹងមេរោគផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ អាហារប្រៀបដូចជាគ្រឹះដ៏រឹងមាំសម្រាប់ធានាថា រាងកាយរបស់យើងមានកម្លាំងគ្រប់គ្រាន់ អាចលូតលាស់បានត្រឹមត្រូវ និងមានប្រព័ន្ធការពាររឹងមាំ ដើម្បីប្រឈមនឹងបញ្ហាប្រចាំថ្ងៃ និងជំងឺនានា។ អាហារដើរតួនាទីជាចលករដ៏សំខាន់ក្នុងការ ទ្រទ្រង់ដំណើរការប្រព័ន្ធរាងកាយ ទាំងអស់។ ប្រព័ន្ធសំខាន់ៗទាំងឡាយនៅក្នុងរាងកាយមនុស្ស រួមមាន ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធប្រសាទ ប្រព័ន្ធឈាមរត់ និងប្រព័ន្ធដទៃទៀត សុទ្ធតែ ពឹងផ្អែកយ៉ាងខ្លាំងលើសារធាតុចិញ្ចឹមពីអាហារ ដើម្បីដំណើរការជាប្រក្រតី។ អាហារគ្រប់គ្រាន់ និងមានតុល្យភាព ធានាថាប្រព័ន្ធទាំងនេះដំណើរការបានល្អប្រសើរ ដែលជា មូលដ្ឋានគ្រឹះនៃសុខភាព ល្អប្រសើររបស់មនុស្សម្នាក់ៗ។ ជារួមមក បើគ្មានអាហារគ្រប់គ្រាន់ទេ រាងកាយនឹងចុះខ្សោយ បាត់បង់កម្លាំង ប្រឈមនឹងជំងឺ ឈឺចាប់ ហើយទីបំផុតមិនអាចរស់រានមានជីវិតបានឡើយ។ នេះបញ្ជាក់យ៉ាងច្បាស់ថាអាហារគឺជា តម្រូវការមូលដ្ឋានបំផុត ដែលមនុស្សគ្រប់រូបត្រូវតែបំពេញដើម្បីបន្តជីវិត និងធានាបាននូវសុខភាពរាងកាយដ៏ល្អប្រសើរ។ រីឯផ្នែកទីពីរនៃសុភាសិតនេះ ចំណីប្រាជ្ញាគឺជាសៀវភៅ គឺជាការប្រៀបធៀបដ៏ប៉ិនប្រសប់ដែលចាត់ទុក សៀវភៅប្រៀបបាននឹងអាហារបំប៉នសម្រាប់ខួរក្បាល គំនិត និងប្រាជ្ញា។ ដូចអាហារបំប៉នរាងកាយដែរ សៀវភៅគឺជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមខាងបញ្ញា ដែលចាំបាច់សម្រាប់ភាពរីកចម្រើនរបស់មនុស្សម្នាក់ៗ។ ចំណេះដឹង គឺជាគុណតម្លៃដ៏សំខាន់ដែលយើងទទួលបានពីសៀវភៅ។ សៀវភៅប្រៀបបាននឹង ឃ្លាំងផ្ទុកចំណេះដឹងដ៏ធំធេង ដែលបានប្រមូលផ្តុំ និងរក្សាទុកនូវរាល់ព័ត៌មាន បទពិសោធន៍ និងការរកឃើញដ៏មានតម្លៃពីជំនាន់មួយទៅជំនាន់មួយ។ រាល់អ្វីដែលអ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រ ឬអ្នកមានបទពិសោធន៍បានសិក្សាស្រាវជ្រាវ និងសាកល្បង ត្រូវបានកត់ត្រាទុកក្នុងសៀវភៅសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈការអានសៀវភៅ យើងអាច រៀនសូត្រពីអតីតកាល និងយល់ពីបច្ចុប្បន្ន។ សៀវភៅប្រវត្តិសាស្ត្រ វប្បធម៌ ឬទស្សនវិជ្ជា ជួយឱ្យយើងយល់ដឹងពីព្រឹត្តិការណ៍ដែលធ្លាប់កើតឡើង របៀបរស់នៅរបស់បុព្វបុរស និង កំហុសឆ្គង ដែលមនុស្សធ្លាប់បានប្រព្រឹត្តកាលពីមុន។ ការសិក្សាពីអតីតកាលជួយយើងឱ្យចេះកែសម្រួល និងអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរ។ សៀវភៅក៏ជាប្រភពដ៏សំខាន់ក្នុងការទទួលបាន ព័ត៌មានថ្មីៗ ផងដែរ។ តាមរយៈការអាន យើងអាចតាមទាន់នូវការវិវឌ្ឍន៍ផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះជួយឱ្យយើងមានទស្សនៈទូលំទូលាយ និងអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃពិភពលោកបច្ចុប្បន្ន។ សៀវភៅគឺជាគន្លឹះដែលបើកទ្វារចំណេះដឹងទាំងអតីតកាល បច្ចុប្បន្ន និងជាស្ពានទៅអនាគត។ សៀវភៅដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងពង្រីក គំនិត របស់យើង។ វាមិនត្រឹមតែជាប្រភពនៃព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមជាកម្លាំងចលករដែលជំរុញឱ្យខួរក្បាលរបស់យើងធ្វើការកាន់តែសកម្ម និងស៊ីជម្រៅ។ សៀវភៅជួយ ពង្រីកការគិតរបស់យើងឱ្យកាន់តែទូលំទូលាយ ដោយសារវា ណែនាំគំនិតថ្មីៗ ដែលយើងមិនធ្លាប់បានជួបប្រទះពីមុនមក។ នៅពេលយើងអាន យើងបានរៀនអំពីទស្សនៈផ្សេងៗគ្នា វប្បធម៌ប្លែកៗ ទ្រឹស្ដីវិទ្យាសាស្ត្រ ឬទស្សនវិជ្ជា ដែលជួយ បណ្ដុះគំនិតច្នៃប្រឌិត របស់យើង។ ការប៉ះពាល់ទៅនឹងគំនិតចម្រុះបែបនេះ ជួយយើងឱ្យ មើលឃើញពិភពលោកក្នុងទស្សនៈកាន់តែទូលំទូលាយ ជាងមុន ហើយឈប់គិតត្រឹមតែអ្វីដែលយើងធ្លាប់ដឹង។ ជាលទ្ធផល ការអានធ្វើឱ្យយើងចេះគិតវិភាគ លើព័ត៌មានដែលយើងទទួលបាន ចេះ សាកសួរ នូវអ្វីដែលយើងមិនទាន់យល់ច្បាស់ និងចេះ បង្កើតគំនិតប្លែកៗដោយខ្លួនឯង។ នេះជាដំណើរការមួយដែលជួយឱ្យយើងក្លាយជាមនុស្សដែលមានការគិតស៊ីជម្រៅ និងឯករាជ្យ។ ប្រាជ្ញា គឺជាគោលដៅចុងក្រោយនៃការអាន ដែលមានតម្លៃលើសពីចំណេះដឹងសុទ្ធសាធ។ តាមរយៈការអាន យើងមិនត្រឹមតែទទួលបានព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនពីបទពិសោធន៍ជីវិតដ៏សម្បូរបែបរបស់អ្នកដទៃ ដែលជួយយើងកសាងប្រាជ្ញា។ ការអានអនុញ្ញាតឱ្យយើង រៀនពីកំហុស និងជោគជ័យរបស់អ្នកដទៃ ដែលបានឆ្លងកាត់ជីវិតមុនយើង។ មិនថាជាប្រវត្តិសាស្ត្រ មេរៀនជីវិត ឬអនុស្សាវរីយ៍ផ្ទាល់ខ្លួននោះទេ សៀវភៅផ្ដល់នូវទស្សនៈយល់ដឹងដ៏មានតម្លៃ។ នេះជួយយើង អភិវឌ្ឍការវិនិច្ឆ័យល្អ ដោយសារយើងអាចពិចារណាពីផលវិបាកនៃសកម្មភាពផ្សេងៗមុននឹងធ្វើការសម្រេចចិត្ត។ លើសពីនេះ ការអានជួយ ពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិត ដោយភាពឆ្លាតវៃ និងមានប្រសិទ្ធភាព។ ពេលយើងប្រឈមមុខនឹងឧបសគ្គ យើងអាចប្រើប្រាស់គំនិត និងបទពិសោធន៍ដែលបានរៀនពីសៀវភៅមកអនុវត្ត។ នេះបញ្ជាក់ថា ប្រាជ្ញាមិនមែនគ្រាន់តែជាចំណេះដឹងទេ តែជាសមត្ថភាពក្នុងការអនុវត្តចំណេះដឹងនោះទៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីរស់នៅប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។ ការអានសៀវភៅជាប្រចាំប្រៀបដូចជាការ ទទួលទានអាហារបំប៉នផ្លូវចិត្ត។ ដូចអាហារចិញ្ចឹមរាងកាយដែេ សៀវភៅចិញ្ចឹមគំនិត និងស្មារតីរបស់យើង។ ការធ្វើបែបនេះធ្វើឱ្យ គំនិតយើងរីកចម្រើន និង ប្រាជ្ញាឈ្លាសវៃ ដែលអនុញ្ញាតឱ្យយើង គិតពិចារណាបានមុតស្រួច។ សៀវភៅមិនត្រឹមតែ បំប៉នខួរក្បាល ដោយផ្តល់ចំណេះដឹង និងព័ត៌មានប៉ុណ្ណោះទេ តែថែមទាំង បំប៉នព្រលឹង និងស្មារតី របស់យើងទៀតផង។ វាជួយយើងឱ្យយល់ពីខ្លួនឯង យល់ពីពិភពលោកជុំវិញខ្លួន និងស្វែងរកអត្ថន័យនៃជីវិត ដែលធ្វើឱ្យជីវិតយើងកាន់តែមានន័យ និងពេញលេញ។ សរុបមក សុភាសិតដ៏មានអត្ថន័យជ្រាលជ្រៅនេះចង់បញ្ជាក់ថា ជីវិតមនុស្សម្នាក់ៗនឹងមិនពេញលេញ ឬរឹងមាំឡើយ បើខ្វះខាតផ្នែកណាមួយ រវាងការចិញ្ចឹមបីបាច់រូបកាយ និងការបំប៉នបញ្ញាស្មារតី។ វាជាការរំលឹកមួយដែលបង្ហាញពីតុល្យភាពដ៏សំខាន់សម្រាប់អត្ថិភាពរបស់មនុស្ស។ ការចិញ្ចឹមបីបាច់រាងកាយដោយអាហារគឺសំខាន់ណាស់ ដើម្បីឱ្យយើងមានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើសកម្មភាពប្រចាំថ្ងៃ មានសុខភាពល្អ និងអាចបន្តរស់នៅបាន។ នេះគឺជាមូលដ្ឋានគ្រឹះដំបូងបំផុត និងជាតម្រូវការចាំបាច់សម្រាប់ទ្រទ្រង់ជីវិតនៅលើផែនដីនេះ។ រាងកាយដែលរឹងមាំអនុញ្ញាតឱ្យយើងមានសមត្ថភាពធ្វើការ សិក្សា និងបំពេញតួនាទីផ្សេងៗ។ ប៉ុន្តែ ការចិញ្ចឹមបីបាច់ស្មារតី និងប្រាជ្ញាដោយចំណេះដឹងពីសៀវភៅក៏សំខាន់មិនចាញ់គ្នាដែរ។ សៀវភៅប្រៀបបាននឹងប្រភពទឹកនៃបញ្ញា ដែលផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់យើង មានសមត្ថភាពគិត ពិចារណាបានស៊ីជម្រៅ ចេះវិភាគ និងបង្កើតគំនិតថ្មីៗ។ វាជួយឱ្យយើង មានគោលដៅ ច្បាស់លាស់ក្នុងជីវិត ដឹងថាត្រូវដើរទៅមុខដោយរបៀបណា និងរស់នៅដោយមានទិសដៅច្បាស់លាស់។ លើសពីនេះ ការមានប្រាជ្ញាអនុញ្ញាតឱ្យយើង រស់នៅប្រកបដោយអត្ថន័យ ពោរពេញដោយការយល់ដឹង ភាពរីកចម្រើន និងសមត្ថភាពដោះស្រាយបញ្ហាប្រឈមក្នុងជីវិត។ នេះគឺជា សារអប់រំដ៏ជ្រាលជ្រៅមួយ ដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបយកចិត្តទុកដាក់ខ្ពស់លើ ការអប់រំ ការរៀនសូត្រ និងការអានសៀវភៅ ជាប្រចាំ។ តាមរយៈការធ្វើបែបនេះ យើងអាច អភិវឌ្ឍខ្លួនឯងទាំងកាយសម្បទា និងបញ្ញាស្មារតី ឆ្ពោះទៅរក ជីវិតប្រកបដោយគុណភាព ភាពជោគជ័យ និងភាពពេញលេញ នៅក្នុងសង្គម។ ម្យ៉ាងវិញទៀត សុភាសិតនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី តម្លៃខ្ពស់ដែលសង្គមខ្មែរផ្តល់ឱ្យចំណេះដឹង និងការអប់រំ តាំងពីបុរាណកាលមក ដោយចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មិនអាចកាត់ថ្លៃបានសម្រាប់បុគ្គលម្នាក់ៗ និងប្រទេសជាតិទាំងមូល។